ប្រទេសកម្ពូជាជាប្រទេសដែលមានអរិយធម៌ វប្បធម៌ និងស្ថាបត្យកម្មយ៉ាងល្អប្រណិត។ ជាពិសេសទៀតនោះនៅប្រទេសកម្ពុជាមានប្រាសាទបុរាណជាច្រើនដែលជាកេរ្តិ៍ដែលបុព្វបុរសខ្មែរបានបន្សល់ទុកដល់កូនចៅជំនាន់ក្រោយ។ ការឆ្លាក់ដ៏ល្អិតល្អន់នៅតាមក្លោងទ្វារ បង្កាន់ដៃ និងជញ្ជាំងក្បែរច្រកចេញចូលធំៗនៃប្រាសាទខ្មែរ គឺមិនមែនគ្រាន់តែជាការតុបតែងដើម្បីសោភ័ណភាពប៉ុណ្ណោះទេ។ ធាតុទាំងនេះមានគោលបំណងដ៏ស៊ីជម្រៅដែលទាក់ទងនឹងជំនឿសាសនា ទេវកថា និងការការពារពីអំពើអាក្រក់គ្រប់ប្រភេទ។ ទីតាំងដែលត្រូវបានជ្រើសរើសសម្រាប់ឆ្លាក់គឺសុទ្ធសឹងតែមានអត្ថន័យសំខាន់ ព្រោះវាជាចំណុចផ្លាស់ប្តូរពីពិភពលោកខាងក្រៅទៅកាន់ពិភពលោកខាងក្នុងដែលជាកន្លែងពិសិដ្ឋ។ ក្លោងទ្វារបានដើរតួនាទីជាព្រំដែនដ៏ពិសិដ្ឋដែលបានបំបែកពិភពលោកខាងមនុស្សលោក និងពិភពលោកខាងទេវលោក។ ការដាក់រូបចម្លាក់ការពារនៅតាមច្រកចូលទាំងនោះបានបង្ហាញពីការការពារដ៏រឹងមាំពីឥទ្ធិពលអាក្រក់ដែលអាចជ្រៀតជ្រែកចូលទៅក្នុងទីកន្លែងពិសិដ្ឋ។ រូបចម្លាក់ទាំងនោះត្រូវបានគេចាត់ទុកថាជាមន្តគាថាដែលបានបង្កប់នូវថាមពលអរូបី ដើម្បីការពារប្រាសាទទាំងមូល។ គោលបំណងចម្បងនៃការឆ្លាក់ទាំងនេះ គឺដើម្បីការពារប្រាសាទពីអំពើអាក្រក់ និងគ្រោះថ្នាក់គ្រប់ប្រភេទ។ ពួកវាបានដើរតួនាទីជាអ្នកយាមទ្វារដ៏អង់អាចដែលបានបណ្តេញវិញ្ញាណអាក្រក់ និងកម្លាំងអវិជ្ជមានចេញពីតំបន់ពិសិដ្ឋ។ លើសពីនេះទៅទៀត ការឆ្លាក់ទាំងនេះក៏មានគោលបំណងដើម្បីផ្តល់សេចក្តីសុខសប្បាយ ភាពរុងរឿង និងសន្តិភាពដល់អ្នកដែលបានចូលទៅក្នុងប្រាសាទ។ ការឆ្លាក់បែបនេះក៏ត្រូវបានគេជឿថាបានការពារព្រះមហាក្សត្រ និងនគរទាំងមូលពីគ្រោះមហន្តរាយផ្សេងៗផងដែរ។ ដោយសារតែប្រាសាទ គឺជាទីតាំងដែលបានតំណាងឲ្យអំណាចរបស់ព្រះមហាក្សត្រ។ លើសពីនេះ ការការពារប្រាសាទក៏មានន័យថាជាការការពារដល់អាណាចក្រទាំងមូលផងដែរ។ ការឆ្លាក់នៅលើប្រាសាទខ្មែរត្រូវបានគេចាត់ទុកថាជាទម្រង់មួយនៃមន្តគាថាការពារដែលបានបង្កប់នៅក្នុងថ្ម។ រូបចម្លាក់នីមួយៗត្រូវបានឆ្លាក់ឡើងតាមក្បាច់ដែលបានកំណត់យ៉ាងច្បាស់លាស់ទៅតាមគោលការណ៍ហោរាសាស្ត្រ និងសកលវិទ្យា។ ការរៀបចំលំនាំ និងការធ្វើម្តងហើយម្តងទៀតនៃរូបរាងធរណីមាត្រមួយចំនួនដូចជាការ៉េ រង្វង់ និងបន្ទាត់បានបង្កើតបានជាយន្ត ឬមណ្ឌលដ៏ពិសិដ្ឋ។ យន្តទាំងនោះត្រូវបានគេជឿថាបានផ្តល់នូវថាមពលការពារដ៏រឹងមាំដល់ប្រាសាទ។ រូបចម្លាក់នៃទេវតា ឬអ្នកការពារ និងសត្វក្នុងទេវកថាត្រូវបានគេឆ្លាក់ដោយភាពច្បាស់លាស់ និងការលម្អិតដ៏ល្អិតល្អន់ដែលបានបង្ហាញពីភាពស័ក្តិសិទ្ធិរបស់ពួកវា។ រូបចម្លាក់ទាំងនោះបានក្លាយជាកញ្ចក់ឆ្លុះបញ្ចាំងពីជំនឿ ដែលថាអំពើល្អតែងតែឈ្នះអំពើអាក្រក់។ ចម្លាក់ទាំងនេះក៏បានបម្រើការងារជាឧបករណ៍សម្រាប់បង្រៀនផងដែរ ដោយបានរៀបរាប់អំពីសីលធម៌ និងទស្សនវិជ្ជានៅក្នុងទេវកថា។ វីរបុរស និងទេវតាដ៏អង់អាចក្លាហានត្រូវបានគេឆ្លាក់ឡើង ដើម្បីលើកទឹកចិត្តមនុស្សលោកឲ្យប្រព្រឹត្តនូវអំពើល្អ និងខិតខំតស៊ូប្រឆាំងនឹងអំពើអាក្រក់។ លក្ខណៈពិសេសរបស់វាគឺស្ថិតនៅលើការរួមបញ្ចូលគ្នារវាងសិល្បៈ និងជំនឿ ដែលបានធ្វើឲ្យរូបចម្លាក់ថ្មទាំងនោះមានព្រលឹង។ មន្តគាថានេះមិនត្រូវបានសរសេរជាអក្សរទេ ប៉ុន្តែត្រូវបានបង្ហាញតាមរយៈរូបភាព និងនិមិត្តសញ្ញាដ៏មានន័យ។ ការឆ្លាក់ត្រូវបានគេជឿថាបានផ្ទេរថាមពលដ៏ពិសិដ្ឋពីស្ថានសួគ៌មកកាន់ផែនដីតាមរយៈការសាងសង់ប្រាសាទទាំងនោះ។ រាល់ក្បាច់ឆ្លាក់នីមួយៗគឺបានបង្ហាញពីភាពប្រុងប្រយ័ត្នខ្ពស់របស់ជាងចម្លាក់ក្នុងការបង្កើតស្នាដៃ ដើម្បីការពារប្រាសាទ។ រូបតំណាងសាសនា និងទេវកថាបានដើរតួនាទីដ៏សំខាន់ក្នុងការបង្កើតរូបចម្លាក់ការពារទាំងនេះ។ សត្វនាគ គឺជាធាតុដែលត្រូវបានគេរកឃើញញឹកញាប់ជាងគេនៅតាមបង្កាន់ដៃនៃផ្លូវចូល និងស្ពាន។ ក្រុមសត្វនាគបានតំណាងឲ្យអាណាព្យាបាលដ៏មានអំណាចនៃទឹក និងផែនដី ដែលជាជំនឿដ៏សំខាន់មួយនៅក្នុងទេវកថានៃតំបន់អាស៊ីអាគ្នេយ៍។ នាគទាំងនោះត្រូវបានគេជឿថាបានការពារប្រាសាទពីទឹកជំនន់ និងគ្រោះរាំងស្ងួតដែលជាគ្រោះធម្មជាតិដ៏សំខាន់សម្រាប់ប្រជាជន។ វត្តមានរបស់នាគបានបង្ហាញពីការផ្លាស់ប្តូរពីពិភពលោកខាងមនុស្សលោកទៅកាន់ពិភពលោកដ៏ពិសិដ្ឋ។ សត្វគ្រុឌដែលជាយានជំនិះរបស់ព្រះវិស្ណុ ត្រូវបានគេឆ្លាក់ជាញឹកញាប់ជារូបអ្នកយាមទ្វារប្រាសាទ។ គ្រុឌតំណាងឲ្យសេរីភាព អំណាច និងការការពារពីអំពើអាក្រក់ដែលត្រូវបានគេយល់ថាជាសត្រូវរបស់នាគ។ នៅក្នុងរឿងព្រេង ការប្រយុទ្ធគ្នារវាងគ្រុឌ និងនាគបានតំណាងឲ្យតុល្យភាពដ៏ស្មុគស្មាញនៃសកលលោក។ រូបចម្លាក់តោត្រូវបានគេរកឃើញនៅតាមខ្លោងទ្វារប្រាសាទជាច្រើន ដែលបានតំណាងឲ្យភាពក្លាហាន អំណាច និងភាពរុងរឿងរបស់ព្រះមហាក្សត្រ។ តោបានដើរតួនាទីជាអ្នកការពារដ៏អង់អាចដែលបានហាមឃាត់ការចូលរបស់វិញ្ញាណអាក្រក់ទៅក្នុងទីកន្លែងពិសិដ្ឋ។ រូបសំណាករបស់ទ្វារបាលដែលជាអ្នកយាមទ្វារប្រាសាទត្រូវបានគេឆ្លាក់នៅសងខាងនៃច្រកចូលប្រាសាទដែលត្រូវបានបំពាក់ដោយអាវុធ។ ទេវតាដែលជាអាទិទេពស្រីដ៏ស្រស់ស្អាត និងអប្សរាដែលជាទេវតា ហើយបានតំណាងឲ្យភាពបរិសុទ្ធ ភាពរស់រវើក និងសេចក្តីសុខសប្បាយ។ ចម្លាក់អប្សរាបានបង្ហាញពីការទទួលភ្ញៀវដ៏រាក់ទាក់ និងការអញ្ជើញមនុស្សលោកឲ្យចូលទៅកាន់ពិភពស្ថានសួគ៌។ ព្រះពោធិសត្វលោកេស្វរៈដែលមានមុខបួនត្រូវបានគេឆ្លាក់នៅលើប៉មនៃប្រាសាទបាយ័នដែលបានតំណាងឲ្យការយាមកាមពីទិសទាំងបួន។ មុខរបស់ព្រះពោធិសត្វលោកេស្វរៈបានបង្ហាញពីការសង្គ្រោះ និងការផ្តល់នូវសេចក្តីមេត្តាដល់មនុស្សលោកទាំងមូល។ រូបចម្លាក់ទេវតា ការកូរសមុទ្រទឹកដោះ និងវីរបុរសនានាក៏បានបម្រើការងារជាឧបករណ៍ការពារផងដែរ។ ប្រាសាទអង្គរវត្តគឺជាឧទាហរណ៍ដ៏ល្អឥតខ្ចោះនៃគោលបំណងនៃការឆ្លាក់ទាំងនេះ។ ផ្លូវចូលសំខាន់ដែលមានស្ពានថ្មដ៏វែងបានត្រូវបានការពារដោយបង្កាន់ដៃនាគដ៏ធំសម្បើមដែលបានតំណាងឲ្យការការពារដ៏មានអំណាច។ នៅលើជញ្ជាំងនៃក្លោងទ្វារខាងក្រៅ អ្នកអាចមើលឃើញរូបចម្លាក់របស់ទ្វារបាល និងទេវតាដែលបានឆ្លាក់យ៉ាងល្អិតល្អន់។ រូបចម្លាក់ទាំងនោះបានដើរតួនាទីជាអ្នកយាមទ្វារដ៏មានអំណាចដែលបានការពារច្រកចេញចូលទៅកាន់ប្រាសាទ។ ថែវជញ្ជាំងខាងក្នុងប្រាសាទបានបង្ហាញពីចម្លាក់លៀនអំពីការកូរសមុទ្រទឹកដោះ ដែលបានបង្ហាញពីជ័យជម្នះនៃអំពើល្អទៅលើអំពើអាក្រក់។ ចម្លាក់ទាំងនេះក៏បានផ្តល់នូវការការពារដ៏អស្ចារ្យដល់ប្រាសាទដោយសារតែរូបចម្លាក់នៃទេវតា និងអសុរៈមានចំនួនយ៉ាងច្រើន។ នៅប្រាសាទបាយ័ន មុខដ៏ធំសម្បើមចំនួនបួនរបស់ព្រះពោធិសត្វលោកេស្វរៈបានបែរមុខទៅទិសទាំងបួនដើម្បីយាមកាម និងការពារអាណាចក្រទាំងមូល។ ការសាងសង់ប្រាសាទបាយ័នបានបង្ហាញពីការផ្លាស់ប្តូរពីលទ្ធិហិណ្ឌូទៅកាន់ព្រះពុទ្ធសាសនាមហាយាន។ រូបចម្លាក់ទាំងនោះបានបង្ហាញពីការយល់ដឹងដ៏ស៊ីជម្រៅអំពីការការពារដែលមិនមែនត្រឹមតែការការពារផ្នែករាងកាយនោះទេ។ ចម្លាក់ទាំងនេះបានការពារព្រះមហាក្សត្រ និងប្រជាជនតាមរយៈអំណាចនៃព្រះពុទ្ធសាសនាមហាយាន។ ចម្លាក់នៅប្រាសាទបន្ទាយស្រីក៏មានគោលបំណងការពារដ៏ជ្រាលជ្រៅផងដែរ។ ថ្វីត្បិតតែមានទំហំតូចជាងគេ ប៉ុន្តែប្រាសាទបន្ទាយស្រីបានល្បីល្បាញដោយសារការឆ្លាក់ដ៏ល្អិតល្អន់ និងវិចិត្រ។ ការឆ្លាក់របស់វាបានបង្ហាញពីការលះបង់ដ៏ខ្ពង់ខ្ពស់របស់អ្នកសាងសង់។ រូបចម្លាក់នៃទេវកថា និងរឿងរ៉ាវសាសនាមួយចំនួនត្រូវបានគេឆ្លាក់នៅទីនោះ ដើម្បីផ្តល់នូវការការពារ។ ការឆ្លាក់នៅប្រាសាទបន្ទាយស្រីត្រូវបានគេជឿថាបានផ្តល់នូវសន្តិភាព និងភាពរុងរឿងដល់នគរ។ ការឆ្លាក់ទាំងនោះក៏បានក្លាយជាប្រភពនៃជំនឿដ៏រឹងមាំមួយរបស់ប្រជាជនខ្មែរ។ ការឆ្លាក់ទាំងនេះគឺជាកញ្ចក់ឆ្លុះបញ្ចាំងពីជំនឿដែលថាប្រាសាទគឺជាទីជម្រកដ៏ស័ក្តិសិទ្ធិរបស់ព្រះ។ ការឆ្លាក់ក៏ជាការបង្ហាញពីការគោរពដ៏ជ្រាលជ្រៅរបស់បុព្វបុរសខ្មែរចំពោះព្រះអាទិទេព។ វាបានធ្វើឲ្យយើងយល់ថាប្រាសាទមិនត្រឹមតែជាអគារនោះទេ តែវាជាកន្លែងដែលបានបង្កប់នូវជីវិតរស់រវើក។ ការគោរពដល់ការងារឆ្លាក់ទាំងនេះបានក្លាយជាផ្នែកមួយដ៏សំខាន់នៃការគោរពបូជារបស់ខ្មែរ។ វាបានបង្រៀនយើងអំពីសារៈសំខាន់នៃការថែរក្សាមរតកវប្បធម៌។ ប្រាសាទទាំងនោះបានបង្ហាញថាការការពារដ៏ពិតប្រាកដមកពីជំនឿ និងការលះបង់ដ៏ជ្រាលជ្រៅ។ រូបចម្លាក់ទាំងអស់នេះបានបន្សល់ទុកនូវប្រវត្តិសាស្ត្រ និងវប្បធម៌ដ៏សម្បូរបែប។ ពួកគេបានធ្វើការតភ្ជាប់ពីមនុស្សជំនាន់មុនទៅមនុស្សជំនាន់ក្រោយ។ ការឆ្លាក់ទាំងនេះបានបង្ហាញពីភាពប៉ិនប្រសប់របស់បុព្វបុរសខ្មែរ។ វាបានធ្វើឲ្យពិភពលោកទាំងមូលមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ការការពារទាំងនេះមិនមែនជារឿងចៃដន្យនោះទេ ប៉ុន្តែជាការគិតគូរយ៉ាងល្អិតល្អន់ដើម្បីធានានូវសុវត្ថិភាពដល់ប្រជាជនទាំងអស់គ្នា។ គ្រប់កន្លែងទាំងអស់ត្រូវបានគេជ្រើសរើសយ៉ាងប្រុងប្រយ័ត្នបំផុត។ វាបានបង្កើតបានជាស្នាដៃដ៏អស្ចារ្យដែលមិនអាចកាត់ថ្លៃបាន។ រូបចម្លាក់ទាំងអស់នេះបានឆ្លុះបញ្ចាំងពីការរំពឹងទុករបស់បុព្វបុរសខ្មែរចំពោះអនាគត។ ពួកគេបានបង្ហាញពីជំនឿដែលថាប្រទេសកម្ពុជានឹងមានភាពរុងរឿងជាអមតៈ។ រូបចម្លាក់ទាំងនោះបានក្លាយជានិមិត្តរូបនៃអំណាច និងសិរីភាពរបស់នគរខ្មែរ។ វាជាមរតកដ៏អស្ចារ្យដែលយើងត្រូវបន្តថែរក្សា។ ការឆ្លាក់រឿងរាមកេរ្តិ៍ និងមហាភារតៈនៅលើជញ្ជាំងបានបម្រើជាការរំលឹកដល់ការតស៊ូរវាងសេចក្តីល្អ និងអាក្រក់។ រូបចម្លាក់នៅតាមក្លោងទ្វារ និងបង្កាន់ដៃបានធ្វើឲ្យទីកន្លែងទាំងនោះមានអំណាចខាងផ្លូវចិត្ត និងវិញ្ញាណ។ វាបានជួយមនុស្សឲ្យរៀបចំចិត្តគំនិតរបស់ខ្លួនមុននឹងបោះជំហានចូលទៅក្នុងទីកន្លែងពិសិដ្ឋ។ រូបចម្លាក់ទាំងនោះគឺជាមគ្គុទ្ទេសក៍ដ៏ល្អបំផុតសម្រាប់អ្នកដែលបានចូលទៅក្នុងប្រាសាទ។ ការឆ្លាក់បានបង្ហាញពីភាពស៊ីជម្រៅនៃចំណេះដឹងរបស់បុព្វបុរសខ្មែរលើការប្រើប្រាស់និមិត្តសញ្ញា។ គ្រប់ចម្លាក់ទាំងអស់មានអត្ថន័យដែលបានជួយបង្រៀនប្រជាជនខ្មែរអំពីជំនឿរបស់ពួកគេ។ វាជាសិល្បៈនៃការទំនាក់ទំនងដ៏ស្ងៀមស្ងាត់ដែលបានបន្សល់ទុកនូវសារសំខាន់ដល់មនុស្សជំនាន់ក្រោយ។ សិល្បៈឆ្លាក់បានក្លាយជាភាសាមួយដែលបានជួយភ្ជាប់មនុស្សទៅនឹងពិភពខាងវិញ្ញាណ។ ការឆ្លាក់ទាំងនេះក៏បានផ្តល់នូវភាពសុខដុមរមនាដ៏អស្ចារ្យដល់បរិវេណប្រាសាទ។ វាក៏ជាការអញ្ជើញដ៏រាក់ទាក់មួយដើម្បីឲ្យអ្នកទេសចរស្វែងយល់អំពីវប្បធម៌ខ្មែរដ៏អស្ចារ្យ។ ការថែរក្សាចម្លាក់ទាំងនេះគឺមានន័យថាការថែរក្សាព្រលឹងរបស់ជាតិ។